ការវិវត្តនៃច្បាប់ពាណិជ្ជកម្មកម្ពុជាបានចាប់ផ្ដើមជាថ្មីក្រោយឆ្នាំ ១៩៩៣ តាមរយៈការរៀបចំរចនាសម្ព័ន្ធច្បាប់ ដើម្បីគាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី។ ក្នុងដំណាក់កាលដំបូង កម្ពុជាបានពឹងផ្អែកលើច្បាប់ស្ដីពីការវិនិយោគឆ្នាំ ១៩៩៤ ដើម្បីទាក់ទាញទុនពីបរទេសមកស្ដារហេដ្ឋារចនាសម្ព័ន្ធជាតិឡើងវិញ។ ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មឆ្នាំ ២០០៥ គឺជាឆ្អឹងខ្នងនៃច្បាប់ពាណិជ្ជកម្ម ដែលកំណត់ពីទម្រង់ក្រុមហ៊ុនដូចជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជន។ ការបង្កើតក្រសួងពាណិជ្ជកម្មជាស្ថាប័នគ្រប់គ្រងកិច្ចការចុះបញ្ជីពាណិជ្ជកម្ម បានជួយឱ្យអាជីវកម្មទាំងអស់មានភាពស្របច្បាប់ និងមានតម្លាភាពក្នុងការប្រតិបត្តិការ។ កម្ពុជាបានធ្វើទំនើបកម្មច្បាប់របស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីត្រៀមខ្លួនចូលជាសមាជិកពេញសិទ្ធិនៃអង្គការពាណិជ្ជកម្មពិភពលោក (ហៅកាត់ WTO) នៅឆ្នាំ ២០០៤។ ការអនុម័តច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានជួយសម្រួលដល់ចរន្តហិរញ្ញវត្ថុ និងទំនុកចិត្តក្នុងវិស័យជំនួញខ្នាតធំ។ ច្បាប់ស្ដីពីកិច្ចសន្យា និងសេចក្តីចម្លងមិនមែនកិច្ចសន្យា បានផ្ដល់នូវមូលដ្ឋានគ្រឹះខាងច្បាប់ដ៏រឹងមាំក្នុងការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ គឺជាសមិទ្ធផលធំធេងដែលកំណត់ពីសិទ្ធិ កាតព្វកិច្ច និងប្រតិបត្តិការស៊ីវិលគ្រប់បែបយ៉ាងដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។ ការវិវត្តនៃច្បាប់ទាំងនេះបានធ្វើឱ្យកម្ពុជាប្រែពីប្រទេសដែលប្រើប្រាស់បញ្ជាផ្ទាល់មាត់ មកជាប្រទេសដែលប្រើប្រាស់ប្រព័ន្ធច្បាប់ជាលាយលក្ខណ៍អក្សរស្ដង់ដារ។ ការបង្កើតច្បាប់ស្ដីពីសញ្ញាពាណិជ្ជកម្ម នាមពាណិជ្ជកម្ម និងអំពើនៃកម្ចីមិនស្មោះត្រង់ បានជួយការពារសិទ្ធិបញ្ញារបស់អាជីវករពីការលួចចម្លង។ ច្បាប់ស្ដីពីការវិនិយោគថ្មីឆ្នាំ ២០២១ ត្រូវបានប្រកាសឱ្យប្រើដើម្បីផ្ដល់នូវការលើកទឹកចិត្តពន្ធដារកាន់តែច្រើនដល់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មបៃតង។ ច្បាប់វិនិយោគថ្មីនេះបានបង្កើតនូវ "យន្តការច្រកចេញចូលតែមួយ" របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែរហ័សដល់វិនិយោគិន។ ការអនុម័តច្បាប់ស្ដីពីការប្រកួតប្រជែងឆ្នាំ ២០២១ មានគោលបំណងទប់ស្កាត់ការផ្ដាច់មុខ និងការឃុបឃិតគ្នាក្នុងការកំណត់តម្លៃទំនិញនៅលើទីផ្សារសេរី។ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ផលិតផលនៅលើទីផ្សារមានគុណភាពល្អ និងមិនមានការបោកប្រាស់អតិថិជន។ ការបង្កើតគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ជួយឱ្យអតិថិជនមានកន្លែងសម្រាប់ដាក់ពាក្យបណ្ដឹងក្នុងករណីរងគ្រោះពីអាជីវកម្មដែលមិនសុចរិត។ ច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស បានជួយជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស និងបង្កើតការងាររាប់ម៉ឺនកន្លែងនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ ការធ្វើវិសោធនកម្មច្បាប់ពន្ធដារជាបន្តបន្ទាប់ បានជួយឱ្យប្រព័ន្ធប្រមូលចំណូលរបស់រដ្ឋមានភាពសាមញ្ញ និងកាត់បន្ថយការិយាធិបតេយ្យដែលមិនចាំបាច់។ កម្ពុជាបានបញ្ចូលបទដ្ឋានស្ដង់ដារអាស៊ានទៅក្នុងច្បាប់ពាណិជ្ជកម្មរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់។ ការគ្រប់គ្រងលើវិស័យអចលនទ្រព្យត្រូវបានពង្រឹងតាមរយៈច្បាប់ស្ដីពីកម្មសិទ្ធិរួម ដែលអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិទិញខុនដូបានស្របច្បាប់។ ការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជាបានវិវត្តពីការប្រើប្រាស់តែប្រព័ន្ធតុលាការរដ្ឋ មកជាការប្រើប្រាស់មជ្ឈត្តការដែលជាជម្រើសទំនើប។ ច្បាប់ស្ដីពីមជ្ឈត្តការពាណិជ្ជកម្មឆ្នាំ ២០០៦ គឺជាចំណុចចាប់ផ្ដើមនៃការផ្ដល់ជម្រើសថ្មីដល់វិនិយោគិនក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការបង្កើតមជ្ឈមណ្ឌលជាតិមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ហៅកាត់ថា NCAC) នៅឆ្នាំ ២០១៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រនៃប្រព័ន្ធយុត្តិធម៌ពាណិជ្ជកម្មខ្មែរ។ NCAC ផ្ដល់នូវសេវាកម្មដោះស្រាយវិវាទដែលមានលក្ខណៈឯកជន ឆាប់រហ័ស និងមានប្រសិទ្ធភាពច្បាស់លាស់ជាងការដោះស្រាយតាមប្រព័ន្ធតុលាការធម្មតា។ មជ្ឈត្តករដែលបំពេញការងារនៅ NCAC គឺជាអ្នកជំនាញមកពីវិស័យចម្រុះ ដែលទទួលបានការបណ្ដុះបណ្ដាលតាមស្ដង់ដារអន្តរជាតិយ៉ាងតឹងរ៉ឹង។ សេចក្តីសម្រេចរបស់មជ្ឈត្តការមានតម្លៃបង្ខំឱ្យអនុវត្ត និងត្រូវបានទទួលស្គាល់ដោយតុលាការកម្ពុជាដូចជាសាលក្រមស្ថាពរមួយដែរ។ កម្ពុជាជាសមាជិកនៃអនុសញ្ញាក្រុងញូវយ៉កឆ្នាំ ១៩៥៨ ដែលអនុញ្ញាតឱ្យសេចក្តីសម្រេចមជ្ឈត្តការបរទេសអាចយកមកអនុវត្តបាននៅក្នុងប្រទេសកម្ពុជា។ ការប្រើប្រាស់ "យន្តការសម្រុះសម្រួល" កំពុងត្រូវបានជម្រុញតាមរយៈក្រសួងយុត្តិធម៌ ដើម្បីបញ្ចប់វិវាទដោយសន្តិវិធី និងរក្សាទំនាក់ទំនងជំនួញ។ យន្តការដោះស្រាយវិវាទការងារតាមរយៈ "ក្រុមប្រឹក្សាអាជ្ញាកណ្ដាល" គឺជាគំរូដ៏ល្អបំផុតក្នុងការរក្សាសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈក្នុងវិស័យកាត់ដេរ។ ការសម្រុះសម្រួលវិវាទនៅថ្នាក់មូលដ្ឋានតាមរយៈសាលាក្ដីយុត្តិធម៌ឃុំ-សង្កាត់ ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។ កម្ពុជាកំពុងស្ថិតក្នុងដំណើរការបង្កើត "តុលាការពាណិជ្ជកម្ម" ដាច់ដោយឡែក ដើម្បីដោះស្រាយសំណុំរឿងធុរកិច្ចឱ្យបានចំជំនាញ និងវិជ្ជាជីវៈបំផុត។ ការបង្កើតតុលាការឯកទេសនេះនឹងជួយឱ្យចៅក្រមមានការយល់ដឹងស៊ីជម្រៅលើបញ្ហាកិច្ចសន្យាស្មុគស្មាញ និងច្បាប់ហិរញ្ញវត្ថុអន្តរជាតិ។ បច្ចុប្បន្ន វិវាទពាណិជ្ជកម្មភាគច្រើនត្រូវបានចាត់ការដោយតុលាការរដ្ឋប្បវេណី ដែលជួនកាលមានការយឺតយ៉ាវដោយសារចំនួនសំណុំរឿងមានច្រើនលើសលប់។ ការបណ្ដុះបណ្ដាលចៅក្រមលើវិស័យពាណិជ្ជកម្មអន្តរជាតិ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ក្រោមជំនួយបច្ចេកទេសពីប្រទេសជប៉ុន បារាំង និងអូស្ត្រាលី។ ការប្រើប្រាស់ "ក្រមនីតិវិធីរដ្ឋប្បវេណី" ផ្ដល់នូវយន្តការច្បាស់លាស់ក្នុងការដាក់ពាក្យបណ្ដឹង ការកោះហៅ និងការស៊ើបអង្កេតភស្តុតាងពាណិជ្ជកម្ម។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌បានផ្ដោតសំខាន់លើការលុបបំបាត់អំពើពុករលួយ ដើម្បីកសាងទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនកាន់តែច្រើន។ សាលដីកាស្ដីពីការក្ស័យធនត្រូវបានគ្រប់គ្រងដោយច្បាប់ស្ដីពីការក្ស័យធនឆ្នាំ ២០០៧ ដើម្បីការពារសិទ្ធិម្ចាស់បំណុល និងជួយសង្គ្រោះសហគ្រាសឱ្យដំណើរការវិញ។ ការអនុវត្តសាលក្រមតុលាការត្រូវបានពង្រឹងតាមរយៈ "អាជ្ញាសាលា" ដែលមានតួនាទីយ៉ាងសកម្មក្នុងការបង្ខំឱ្យភាគីចាញ់ក្ដីអនុវត្តតាមច្បាប់។ ការបង្កើតសាលាឧទ្ធរណ៍តំបន់ បានជួយឱ្យការប្ដឹងផ្ដល់ពាណិជ្ជកម្មនៅតាមខេត្តមានភាពងាយស្រួល និងមិនចាំបាច់ធ្វើដំណើរមកដល់រាជធានីភ្នំពេញ។ តុលាការកម្ពុជាចាប់ផ្ដើមទទួលស្គាល់ភស្តុតាងជា "ឯកសារឌីជីថល" នៅក្នុងសវនាការពាណិជ្ជកម្ម ដើម្បីដើរឱ្យទាន់យុគសម័យសេដ្ឋកិច្ចឌីជីថល។ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្នាំ ២០១៩ គឺជាចំណុចរបត់ថ្មីសម្រាប់ការគ្រប់គ្រងការរកស៊ីអនឡាញនៅក្នុងប្រទេសកម្ពុជា។ ច្បាប់នេះតម្រូវឱ្យអាជីវកម្មអនឡាញទាំងអស់ត្រូវចុះបញ្ជី និងសុំអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកទិញទំនិញ។ ការទទួលស្គាល់ "ហត្ថលេខាឌីជីថល" តាមផ្លូវច្បាប់ ជួយឱ្យការចុះកិច្ចសន្យាពីចម្ងាយមានតម្លៃ និងអាចយកទៅប្រើប្រាស់ជាភស្តុតាងបាន។ ច្បាប់ស្ដីពីការការពារទិន្នន័យបុគ្គល កំពុងត្រូវបានរៀបចំឡើងដើម្បីធានាសុវត្ថិភាពព័ត៌មានអតិថិជនក្នុងប្រតិបត្តិការធនាគារ និងពាណិជ្ជកម្ម។ ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ហៅកាត់ថា CamDX) ជួយឱ្យសហគ្រិនអាចចុះបញ្ជីក្រុមហ៊ុនបានយ៉ាងងាយស្រួលក្នុងរយៈពេលដ៏ខ្លីបំផុត។ ច្បាប់ស្ដីពីសុវត្ថិភាពសាយប័រ មានគោលដៅការពារហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មជាតិពីការវាយប្រហាររបស់ពួក Hacker អន្តរជាតិ។ ការគ្រប់គ្រងលើ "រូបិយប័ណ្ណឌីជីថល" និង "ទ្រព្យសកម្មឌីជីថល" ត្រូវបានយកចិត្តទុកដាក់ និងតាមដានយ៉ាងដិតដល់ដោយធនាគារជាតិនៃកម្ពុជា។ យន្តការ "Sandbox" របស់ធនាគារជាតិ បើកឱកាសឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាចសាកល្បងសេវាកម្មថ្មីក្រោមការត្រួតពិនិត្យរបស់ច្បាប់។ ការដោះស្រាយវិវាទអនឡាញ ចាប់ផ្ដើមមានការពិភាក្សា និងសិក្សាដើម្បីជួយសម្រួលដល់វិវាទដែលមានតម្លៃទាប និងត្រូវការភាពរហ័ស។ ការវិវត្តនៃច្បាប់បច្ចេកវិទ្យាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញបំផុតមួយសម្រាប់ក្រុមហ៊ុន Startup ឬ អាជីវកម្មថ្មីថ្មោង បច្ចេកវិទ្យាក្នុងតំបន់។ ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ជួយការពាររាល់ស្នាដៃច្នៃប្រឌិត និងការបង្កើតថ្មីៗនៅក្នុងវិស័យពាណិជ្ជកម្មចម្រុះ។ ការចុះបញ្ជី "ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ" ដូចជា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ជួយបង្កើនតម្លៃផលិតផលខ្មែរនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង។ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីម៉ាកយីហោតាមរយៈប្រព័ន្ធអនឡាញឱ្យកាន់តែមានភាពងាយស្រួល។ កម្ពុជាបានចូលជាសមាជិកនៃ "ពិធីសារម៉ាឌ្រីដ" ដើម្បីឱ្យអាជីវករខ្មែរអាចមានសិទ្ធិចុះបញ្ជីម៉ាករបស់ខ្លួនបានរហូតដល់ទៅជាង ១២០ ប្រទេស។ ការបង្ក្រាបទំនិញក្លែងក្លាយត្រូវបានធ្វើឡើងយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុតដោយ "គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ" ថ្នាក់ជាតិ។ ច្បាប់ស្ដីពីអាថ៌កំបាំងពាណិជ្ជកម្ម ជួយការពារក្រុមហ៊ុនពីការលួចចម្លងរូបមន្តផលិតកម្ម ឬយុទ្ធសាស្ត្រអាជីវកម្មពីសំណាក់បុគ្គលិក ឬដៃគូប្រកួតប្រជែង។ ការការពារពូជដំណាំថ្មី ក៏ជាផ្នែកមួយដ៏សំខាន់នៃច្បាប់ពាណិជ្ជកម្មកសិកម្ម ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការបង្កាត់ពូជដំណាំឱ្យកាន់តែប្រសើរ។ វិវាទកម្មសិទ្ធិបញ្ញាអាចដោះស្រាយបានតាមរយៈការសម្រុះសម្រួលនៅក្រសួងពាណិជ្ជកម្ម ជាដំណាក់កាលដំបូង មុននឹងសម្រេចចិត្តបញ្ជូនទៅតុលាការ។ ការយល់ដឹងស៊ីជម្រៅពីកម្មសិទ្ធិបញ្ញា ជួយឱ្យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា អាចកសាងម៉ាកយីហោឱ្យមាននិរន្តរភាព និងភាពល្បីល្បាញ។ ច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម ដើរតួជាអ្នកការពារការរកឃើញបច្ចេកវិទ្យាថ្មីៗ ដែលកើតចេញពីការច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្មកម្ពុជា។ ច្បាប់ស្ដីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន បានបើកផ្លូវជាប្រវត្តិសាស្ត្រឱ្យមានការបង្កើត "ផ្សារមូលបត្រកម្ពុជា" (ហៅកាត់ថា CSX)។ ក្រុមហ៊ុនដែលចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ ទទួលបានការលើកទឹកចិត្តពន្ធដារយ៉ាងច្រើន និងការកសាងកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនស្ដង់ដារអន្តរជាតិ។ និយ័តករមូលបត្រកម្ពុជា (ហៅកាត់ថា SERC) ដើរតួជាអ្នកត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់វិនិយោគិននៅក្នុងទីផ្សារហ៊ុន។ ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានពង្រឹងការគ្រប់គ្រងលើការផ្ដល់កម្ចី និងការរក្សាស្ថិរភាពសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ។ ការអនុម័តច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានជួយឱ្យកម្ពុជាអាចចាកចេញពី "បញ្ជីប្រផេះ" នៃស្ថាប័ន FATF។ ច្បាប់ស្ដីពីការទុកចិត្ត គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីដែលអនុញ្ញាតឱ្យជនបរទេសអាចវិនិយោគលើដីធ្លីតាមរយៈក្រុមហ៊ុនទុកចិត្តស្របច្បាប់។ និយ័តករអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងវិស័យធានារ៉ាប់រង ហិរញ្ញវត្ថុ និងអចលនទ្រព្យឱ្យមានរបៀបរៀបរយ។ ការគ្រប់គ្រងលើវិស័យល្បែងពាណិជ្ជកម្មត្រូវបានចែងយ៉ាងលម្អិតក្នុងច្បាប់ថ្មី ដើម្បីធានាបាននូវចំណូលពន្ធរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។ ច្បាប់ស្ដីពីភតិសន្យាហិរញ្ញវត្ថុ ជួយសម្រួលដល់ការជួលឧបករណ៍ គ្រឿងចក្រ និងយានយន្តសម្រាប់អាជីវកម្មខ្នាតតូចដែលមិនមានទុនទិញផ្ដាច់។ យន្តការដោះស្រាយវិវាទក្នុងវិស័យធនាគារ ច្រើនធ្វើឡើងតាមរយៈ "អាជ្ញាកណ្ដាលធនាគារជាតិ" ជាមុនសិន មុននឹងឈានដល់ការប្ដឹងផ្ដល់តាមផ្លូវច្បាប់។ បញ្ហាប្រឈមចម្បងមួយនៃយុត្តិធម៌ពាណិជ្ជកម្ម គឺរយៈពេលនៃការដោះស្រាយក្ដីនៅតុលាការ ដែលជួនកាលមានការអូសបន្លាយពេលរាប់ឆ្នាំ។ កង្វះខាតធនធានមនុស្សដែលមានជំនាញច្បាប់ពាណិជ្ជកម្មស្មុគស្មាញ នៅមានកម្រិតនៅឡើយសម្រាប់អាជ្ញាធរអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋាន។ ការចំណាយខ្ពស់លើសេវាផ្លូវច្បាប់ និងមេធាវីជំនាញ ធ្វើឱ្យសហគ្រាសខ្នាតតូចពិបាកក្នុងការប្ដឹងផ្ដល់ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន។ ដំណោះស្រាយដ៏ល្អបំផុត គឺការជម្រុញឱ្យមានការប្រើប្រាស់មជ្ឈត្តការសហគមន៍ ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យបានកាន់តែទូលំទូលាយ។ ការប្រើប្រាស់ "កិច្ចសន្យាស្ដង់ដារ" ដែលរៀបចំដោយក្រសួងពាក់ព័ន្ធ ជួយកាត់បន្ថយភាពមិនច្បាស់លាស់នៃខ្លឹមសារដែលងាយនឹងនាំឱ្យមានវិវាទ។ ការផ្សព្វផ្សាយច្បាប់ពាណិជ្ជកម្មឱ្យបានដល់សហគ្រិននៅតាមបណ្ដាខេត្ត ជួយឱ្យពួកគាត់ដឹងច្បាស់ពីសិទ្ធិ និងកាតព្វកិច្ចពន្ធដាររបស់ខ្លួន។ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងចៅក្រម គឺជាសោរគន្លឹះដ៏សំខាន់បំផុតក្នុងការលើកកម្ពស់យុត្តិធម៌ពាណិជ្ជកម្មនៅកម្ពុជា។ ការបង្កើត "មូលនិធិគាំទ្រផ្លូវច្បាប់សម្រាប់ SME" អាចជាដំណោះស្រាយជួយដល់អាជីវករតូចតាចក្នុងវិវាទជាមួយក្រុមហ៊ុនដែលមានអំណាចហិរញ្ញវត្ថុធំ។ ការតភ្ជាប់ប្រព័ន្ធទិន្នន័យតុលាការជាមួយក្រសួងពាណិជ្ជកម្ម ជួយឱ្យការត្រួតពិនិត្យប្រវត្តិក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនមានភាពងាយស្រួល និងរហ័ស។ ការលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទតាមប្រព័ន្ធវីដេអូពីចម្ងាយ ជួយសន្សំសំចៃពេលវេលា និងថ្លៃធ្វើដំណើរសម្រាប់ភាគីដែលមានវិវាទ។ កិច្ចព្រមព្រៀង RCEP តម្រូវឱ្យកម្ពុជាត្រូវធ្វើទំនើបកម្មច្បាប់ពាណិជ្ជកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឱ្យស្របទៅនឹងស្ដង់ដារនៃតំបន់អាស៊ី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន បានបើកផ្លូវយ៉ាងធំទូលាយឱ្យមានការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារចិនដោយមិនជាប់ពន្ធគយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូង ក៏បានជម្រុញឱ្យមានការការពារវិនិយោគិន និងការដោះស្រាយវិវាទកាន់តែមានប្រសិទ្ធភាព។ បទដ្ឋានស្ដង់ដារអនាម័យ ត្រូវបានចែងច្បាស់ក្នុងច្បាប់ ដើម្បីឱ្យទំនិញខ្មែរអាចមានលទ្ធភាពចូលទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក។ ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ផ្នែកខ្លះ បានធ្វើឱ្យកម្ពុជាត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែសម្រួលច្បាប់វិនិយោគ។ ច្បាប់ស្ដីពីការងារត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ ដើម្បីធានាសិទ្ធិកម្មករ និងឆ្លើយតបទៅនឹងលក្ខខណ្ឌតឹងរ៉ឹងនៃពាណិជ្ជកម្មអន្តរជាតិ។ ការបង្កើត "តំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក" ជួយឱ្យក្រុមហ៊ុនតូចៗអាចទទួលបានការលើកទឹកចិត្ត និងការការពារដូចក្រុមហ៊ុនខ្នាតធំដែរ។ ច្បាប់ស្ដីពីការគ្រប់គ្រងការនាំចេញ-នាំចូល និងការត្រួតពិនិត្យគុណភាពទំនិញ ត្រូវបានពង្រឹងកាន់តែខ្លាំងដើម្បីធានាកេរ្តិ៍ឈ្មោះទំនិញខ្មែរ។ កម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយ WIPO ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រុះសម្រួលវិវាទកម្មសិទ្ធិបញ្ញា សម្រាប់បម្រើដល់វិនិយោគិនបរទេស។ ការវិវត្តនៃច្បាប់ទាំងនេះបានធ្វើឱ្យកម្ពុជាប្រែពីប្រទេសនាំចេញសម្លៀកបំពាក់ មកជាមជ្ឈមណ្ឌលផលិតកម្មចម្រុះ និងបច្ចេកវិទ្យាក្នុងតំបន់។ ក្នុងចក្ខុវិស័យឆ្នាំ ២០៣០ កម្ពុជាមានគោលដៅយុទ្ធសាស្ត្រក្លាយជា "មជ្ឈមណ្ឌលអាជ្ញាកណ្ដាលពាណិជ្ជកម្ម" ឈានមុខគេក្នុងតំបន់ទន្លេមេគង្គ។ ការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យក្លាយជាមេធាវីពាណិជ្ជកម្មអន្តរជាតិ គឺជាអាទិភាពខ្ពស់បំផុតក្នុងរបៀបវារៈកំណែទម្រង់ច្បាប់។ ការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងកិច្ចសន្យាឆ្លាតវៃ នឹងក្លាយជាប្រធានបទថ្មី និងសំខាន់នៃច្បាប់ខ្មែរនាពេលអនាគត។ ការពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យឯកជន ជួយកាត់បន្ថយជម្លោះផ្ទៃក្នុងក្រុមហ៊ុន និងការកេងបន្លំភាគហ៊ុនរបស់វិនិយោគិនតូចតាច។ យន្តការសម្រុះសម្រួលវិវាទពន្ធដារ ជួយឱ្យសហគ្រិន និងអាជ្ញាធរពន្ធដារអាចរកចំណុចកណ្ដាលបានដោយសន្តិវិធី និងមិនចាំបាច់ប្ដឹងផ្ដល់គ្នា។ ការលើកកម្ពស់តម្លាភាពនៃព័ត៌មានច្បាប់ តាមរយៈការដាក់ឱ្យប្រើប្រាស់ App ច្បាប់កម្ពុជា ជួយឱ្យពលរដ្ឋគ្រប់រូបអាចស្វែងយល់ពីច្បាប់បានគ្រប់ទីកន្លែង។ ការអនុវត្តច្បាប់ដោយស្មើភាពរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស គឺជាសញ្ញាណដ៏ច្បាស់នៃភាពចាស់ទុំនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។ ការដោះស្រាយវិវាទពាណិជ្ជកម្មប្រកបដោយតម្លាភាព និងប្រសិទ្ធភាព នឹងទាក់ទាញក្រុមហ៊ុនយក្សលំដាប់ពិភពលោកឱ្យមកបណ្ដាក់ទុននៅកម្ពុជា។ យុត្តិធម៌ពាណិជ្ជកម្មគឺជាដង្ហើមនៃសេដ្ឋកិច្ចជាតិ ដែលផ្ដល់នូវក្តីសង្ឃឹម ភាពជឿជាក់ និងការរីកចម្រើនជានិរន្តរភាពសម្រាប់ប្រជាជាតិទាំងមូល។ ជាចុងក្រោយបំផុត ការវិវត្តនៃច្បាប់ និងការដោះស្រាយវិវាទនៅកម្ពុជា គឺជាដំណើរការកំណែទម្រង់ដ៏វែងឆ្ងាយ ដើម្បីកសាងសង្គមដែលនីតិរដ្ឋជាធំ។